ប៉ូលិសត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឲ្យយល់ដឹង និងគោរពនូវភាពខុសប្លែកគ្នា នៅក្នុងសហគមន៍ ជាពិសេសចំពោះក្រុមជនជាតិភាគតិចដូចជា ចាម និងខ្មែរក្រោម។ នេះហើយគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្កើតទំនុកចិត្តរវាងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋ។ មន្ត្រីប៉ូលិសគួរស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា និងរបៀបរស់នៅរបស់ក្រុមជនជាតិភាគតិច។ ដោយសារការយល់ដឹងនេះជួយឱ្យពួកគេចៀសវាងការយល់ច្រឡំ ឬការប្រព្រឹត្តដែលអាចប៉ះពាល់ដល់អារម្មណ៍ ឬតម្លៃសហគមន៍។ ការទទួលស្គាល់ថាភាពខុសប្លែកគ្នានេះជាផ្នែកមួយដ៏សម្បូរបែបនៃសង្គម មិនមែនជាឧបសគ្គនោះទេ។ វាជួយឱ្យប៉ូលិសផ្តល់សេវាប្រកបដោយ ភាពយុត្តិធម៌ និងឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ក្រុមនីមួយៗដោយប្រសិទ្ធភាព។ ចំពោះការបណ្តុះបណ្តាល និងការលើកទឹកចិត្តឱ្យមានការយល់ដឹង ជួយកាត់បន្ថយការរើសអើង ឬការវិនិច្ឆ័យដោយផ្អែកលើរូបរាង ភាសា ឬប្រភពដើមកំណើត ដែលអាចបំផ្លាញទំនុកចិត្តរវាងប៉ូលិស និងសហគមន៍។ នៅពេលដែលប៉ូលិសបង្ហាញការយល់ដឹង និងការគោរព ក្រុមជនជាតិភាគតិចនឹងមានអារម្មណ៍ថាខ្លួនត្រូវបានគេផ្តល់តម្លៃ ការពារ និងជាផ្នែកមួយនៃសង្គម។ នេះនឹងនាំឱ្យមានការកើនឡើងនូវទំនុកចិត្ត ហើយជំរុញឱ្យពួកគេសហការជាមួយប៉ូលិសក្នុងការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ឧបសគ្គផ្នែកភាសាគឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងការកសាងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងកម្លាំងប៉ូលិស និងក្រុមជនជាតិភាគតិច។ នៅពេលដែលប៉ូលិស និងសមាជិកសហគមន៍មិនអាចទំនាក់ទំនងគ្នាបានច្បាស់លាស់ វាអាចនាំឱ្យមានការយល់ច្រឡំ ការភ័ន្តច្រឡំ និងសូម្បីតែការមិនទុកចិត្ត។ ដើម្បីដោះស្រាយបញ្ហានេះ ការប្រើប្រាស់អ្នកបកប្រែ គឺជាដំណោះស្រាយដ៏សំខាន់ និងចាំបាច់។ អ្នកបកប្រែជួយធានាថាទាំងប៉ូលិស និងសមាជិកសហគមន៍ជនជាតិភាគតិចយល់បានច្បាស់ពីអ្វីដែលភាគីម្ខាងទៀតកំពុងនិយាយ ដោយជៀសវាងការបកស្រាយខុសដែលនាំឱ្យមានបញ្ហា។ ក្នុងករណីបទល្មើស ឬការស៊ើបអង្កេត ការបកប្រែត្រឹមត្រូវគឺចាំបាច់ដើម្បីធានាថាសិទ្ធិរបស់ជនជាតិភាគតិចត្រូវបានការពារ ហើយពួកគេយល់ដឹងពីដំណើរការផ្លូវច្បាប់។ លើសពីការប្រើប្រាស់អ្នកបកប្រែ យើងក៏អាចពិចារណាលើការបណ្ដុះបណ្ដាលមន្ត្រីប៉ូលិសឱ្យចេះភាសារបស់ជនជាតិភាគតិច ឬដាក់ពង្រាយមន្ត្រីប៉ូលិសដែលមានដើមកំណើតជាជនជាតិភាគតិចនៅក្នុងតំបន់របស់ពួកគេ។ ការចូលរួមរវាងកម្លាំងប៉ូលិស និងក្រុមជនជាតិភាគតិចជាច្រើន ត្រូវបានបង្កើតឡើងជាវេទិកាសហប្រតិបត្តិការដ៏មានសារៈសំខាន់។ វេទិកាទាំងនេះដើរតួនាទីជាស្ពានតភ្ជាប់ដ៏រឹងមាំមួយ ដែលអនុញ្ញាតឲ្យភាគីទាំងសងខាងអាចជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។ ណាមួយវិញទៀត ការពិភាក្សាគ្នាដោយបើកចំហរ គឺអាចស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់បញ្ហាប្រឈមនានា។ វេទិកានេះផ្តល់ឱកាសឲ្យប៉ូលិសយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ ប្រពៃណី ជំនឿ និងក្តីកង្វល់របស់ក្រុមជនជាតិភាគតិច។ ស្របគ្នានោះ ក្រុមជនជាតិភាគតិចក៏អាចស្វែងយល់ពីតួនាទី ភារកិច្ច និងនីតិវិធីរបស់ប៉ូលិសផងដែរ។ តាមរយៈការពិភាក្សាជាប្រចាំ បញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងសហគមន៍ជនជាតិភាគតិច អាចត្រូវបានលើកយកមកដោះស្រាយបានឆាប់រហ័ស មុនពេលវារីករាលដាលធំធេង។ ការសហការគ្នាយ៉ាងជិតស្និទ្ធរវាងប៉ូលិស និងជនជាតិភាគតិច អាចជួយពង្រឹងការងារបង្ការបទល្មើស និងដោះស្រាយបញ្ហាសន្តិសុខនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។ វេទិកានេះជំរុញឲ្យសមាជិកសហគមន៍ជនជាតិភាគតិចចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ក៏ដូចជាផ្តល់មតិយោបល់ដើម្បីកែលម្អសេវាសាធារណៈ។ ជាឧទាហរណ៍ វេទិកាទាំងនេះអាចរៀបចំជាកិច្ចប្រជុំប្រចាំខែ កិច្ចប្រជុំក្រៅផ្លូវការ ឬសកម្មភាពសហគមន៍រួមគ្នា ដែលអនុញ្ញាតឲ្យប៉ូលិស និងតំណាងជនជាតិភាគតិចជួបជុំគ្នា។ ការសហការរវាងប៉ូលិស និងអង្គការសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយដំណឹង និងបង្កើនការគាំទ្រដល់ក្រុមជនជាតិភាគតិច។ អង្គការសង្គមស៊ីវិលដែលធ្វើការដោយផ្ទាល់ជាមួយសហគមន៍ជនជាតិភាគតិច គឺជាស្ពានដ៏សំខាន់មួយក្នុងការតភ្ជាប់រវាងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត អង្គការនេះតែងតែមានការយល់ដឹងយ៉ាងទូលំទូលាយអំពីតម្រូវការ ក្តីកង្វល់ បញ្ហាប្រឈម និងវប្បធម៌ជាក់លាក់របស់ក្រុមជនជាតិភាគតិច។ ហើយព័ត៌មាននេះអាចជួយប៉ូលិសឱ្យអនុវត្តការងារបានត្រឹមត្រូវ និងរសើបជាងមុន។ អង្គការសង្គមស៊ីវិលអាចដើរតួជាអ្នកសម្របសម្រួលក្នុងការទំនាក់ទំនង រវាងប៉ូលិស និងសហគមន៍ ជាពិសេសនៅពេលមានឧបសគ្គភាសា ឬវប្បធម៌។ អង្គការនេះថែមទាំងអាចផ្តល់ការគាំទ្រផ្នែកច្បាប់ ការប្រឹក្សាយោបល់ ឬជំនួយសង្គមផ្សេងៗដល់ជនជាតិភាគតិច ដែលមានបញ្ហាជាមួយច្បាប់ ឬត្រូវការជំនួយពីប៉ូលិស។ ណាមួយអង្គភាពនេះអាចចូលរួមជាមួយប៉ូលិសក្នុងការរៀបចំកម្មវិធីអប់រំ ឬយុទ្ធនាការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការគោរពច្បាប់ក្នុងចំណោមក្រុមជនជាតិភាគតិច។ តាមរយៈកិច្ចសហការនេះ ប៉ូលិសមិនត្រឹមតែអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អប្រសើរទេ ប៉ុន្តែថែមទាំងអាចចូលរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ក្រុមជនជាតិភាគតិចនៅក្នុងសង្គមផងដែរ។ គោលការណ៍គ្មានការរើសអើង គឺជាចំណុចស្នូល និងជាកត្តាសម្រេចចិត្តក្នុងការកសាងទំនុកចិត្ត និងទំនាក់ទំនងល្អរវាងកម្លាំងប៉ូលិស និងក្រុមជនជាតិភាគតិច ដូចជាសហគមន៍ចាម និងខ្មែរក្រោម ការធានាថាគ្មានការរើសអើងកើតឡើង គឺជាការបង្ហាញពីភាពយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋគ្រប់រូប។ មន្ត្រីប៉ូលិសត្រូវតែអនុវត្តច្បាប់ដោយស្មើភាពគ្នាទៅលើប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា ភេទ អាយុ ឬប្រភពដើមជនជាតិឡើយ។ នេះមានន័យថា មិនមានការអនុគ្រោះ ឬការរឹតបន្តឹងពិសេសចំពោះក្រុមណាមួយដោយផ្អែកលើអត្តសញ្ញាណរបស់ពួកគេឡើយ។ ការផ្តល់សេវាសាធារណៈរបស់ប៉ូលិស ដូចជាការទទួលពាក្យបណ្តឹង ការស៊ើបអង្កេត ឬការជួយសង្គ្រោះ ត្រូវតែប្រព្រឹត្តទៅដោយគ្មានភាពលំអៀង។ ជាពិសេសជនជាតិភាគតិចគួរតែទទួលបានសេវាដូចគ្នាទៅនឹងប្រជាពលរដ្ឋទូទៅដែរ។ ការអប់រំ និងការបណ្តុះបណ្តាលមន្ត្រីប៉ូលិសឱ្យលុបបំបាត់ផ្នត់គំនិត ឬការយល់ឃើញអវិជ្ជមានណាមួយចំពោះក្រុមជនជាតិភាគតិច គឺជារឿងសំខាន់បំផុត។ ហើយពួកគេត្រូវតែយល់ថា ភាពចម្រុះជាភាពខ្លាំងរបស់សង្គម មិនមែនជាចំណុចខ្សោយនោះទេ ដែលជាគន្លឹះឆ្ពោះទៅរកសង្គមមួយដែលមានការរីកចម្រើន និងសាមគ្គីភាព។ ត្រូវមានផែនការច្បាស់លាស់សម្រាប់ទទួលពាក្យបណ្តឹង និងដោះស្រាយករណីរើសអើងដែលកើតឡើងពីមន្ត្រីប៉ូលិស។ ទាំងអស់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការរក្សានូវភាពស្អាតស្អំ និងយុត្តិធម៌។ ពួកគេនឹងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព ត្រូវបានការពារដោយច្បាប់ និងមានសិទ្ធិពេញលេញដូចប្រជាពលរដ្ឋដទៃទៀត។